ក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គឺជាឆ្អឹងខ្នងយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ។ ស្ថាប័ននេះមានតួនាទីមិនអាចខ្វះបាន ក្នុងការធានាសុវត្ថិភាពសង្គម និងការឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះរាល់ឧបទ្ទវហេតុដែលកើតឡើងដោយចៃដន្យ។ បេសកកម្មចម្បងដែលត្រូវបានកំណត់ថាជា បញ្ជាការដ្ឋានកំពូល នោះ គឺជាការដាក់ចេញនូវបទបញ្ជា និងការសម្រេចចិត្តដ៏មានឥទ្ធិពលបំផុត ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល។ តួនាទីនេះមានវិសាលភាពគ្របដណ្ដប់ទៅលើការរៀបចំយន្តការគ្រប់គ្រងគ្រោះអាសន្នគ្រប់ប្រភេទ មិនថាតែគ្រោះធម្មជាតិដូចជាទឹកជំនន់ និងរាំងស្ងួត ឬគ្រោះមហន្តរាយដែលបង្កឡើងដោយសកម្មភាពមនុស្សនោះទេ។ ការបំពេញភារកិច្ចក្នុងនាមជាមជ្ឈមណ្ឌលបញ្ជា គឺតម្រូវឱ្យស្ថាប័ននេះមានភាពរស់រវើក និងមានសមត្ថភាពខ្ពស់ក្នុងការប្រមូលផ្ដុំព័ត៌មានពីគ្រប់ទិសទី។ ដើម្បីដាក់ចេញនូវវិធានការសង្គ្រោះឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពបំផុត។ បន្តពីការដឹកនាំលំដាប់ខ្ពស់ ការសម្របសម្រួលអន្តរក្រសួងគឺជាយន្តការស្នូលដែលធ្វើឱ្យកម្លាំងសរុបរបស់ជាតិអាចដំណើរការទៅបានយ៉ាងរលូន។ នៅក្នុងស្ថានភាពដែលមានវិបត្តិ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដើរតួជាស្ពានចម្លងដែលផ្សារភ្ជាប់រាល់សកម្មភាពរបស់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យក្លាយជាធ្លុងមួយ។ ការងារនេះតម្រូវឱ្យមានការសហការយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ ដែលជាកម្លាំងអន្តរាគមន៍ជួរមុខក្នុងការរុករក និងសង្គ្រោះជីវិតមនុស្ស។ លើសពីនេះទៅទៀត ការបញ្ចូលនូវកម្លាំងពីវិស័យឯកជន និងអង្គការសង្គមស៊ីវិល គឺជាការកៀងគរធនធានបន្ថែមទាំងផ្នែកសម្ភារៈ បច្ចេកទេស និងស្បៀងអាហារ។ ដើម្បីធានាថាគ្មានតំបន់ណាមួយដែលរងគ្រោះត្រូវបានបោះបង់ចោល ឬខ្វះខាតការយកចិត្តទុកដាក់នោះឡើយ ដែលការណ៍នេះឆ្លុះបញ្ចាំងពីសាមគ្គីភាពជាតិក្នុងការដោះស្រាយបញ្ហារួម។ ក្រឡេកមកមើលលើឆាកអន្តរជាតិវិញ គណៈកម្មាធិការនេះគឺជាមន្ត្រីទំនាក់ទំនងតែមួយគត់របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាគ្រោះមហន្តរាយជាមួយពិភពលោក។ កិច្ចសហប្រតិបត្តិការអន្តរជាតិមិនត្រឹមតែជាការស្វែងរកជំនួយមនុស្សធម៌ក្នុងទម្រង់ជាថវិកា ឬសម្ភារៈប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏រួមបញ្ចូលនូវការដោះដូរចំណេះដឹង បច្ចេកវិទ្យា និងបទពិសោធន៍គ្រប់គ្រងហានិភ័យជាមួយដៃគូអភិវឌ្ឍន៍នានា ជាពិសេសជាមួយអង្គការសហប្រជាជាតិ និងបណ្ដាប្រទេសសមាជិកអាស៊ាន។ តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ កម្ពុជាអាចទទួលបាននូវព័ត៌មានព្យាករណ៍កម្រិតខ្ពស់ និងការគាំទ្រផ្នែកភស្តុភារកម្មយ៉ាងឆាប់រហ័សក្នុងករណីមានអាសន្នធំៗ។ ការណ៍នេះបង្ហាញឱ្យឃើញថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមិនត្រឹមតែការពារប្រជាជននៅក្នុងស្រុកប៉ុណ្ណោះទេ។ ប៉ុន្តែក៏បានសហការយ៉ាងសកម្មក្នុងក្របខ័ណ្ឌតំបន់ ដើម្បីកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាពសម្រាប់ពេលអនាគត។ មុខងារទាំងបីដែលបានរៀបរាប់នេះ គឺជាផ្នែកដែលមិនអាចបំបែកចេញពីគ្នាបានឡើយ ព្រោះវាបានបង្កើតជាវដ្តនៃសុវត្ថិភាពមួយដែលចាប់ផ្ដើមពីការសម្រេចចិត្តពីលើចុះក្រោម។ ភាពជោគជ័យនៃប្រតិបត្តិការនីមួយៗគឺអាស្រ័យទាំងស្រុងទៅលើភាពរឹងមាំនៃបញ្ជាការដ្ឋាន ការយោគយល់គ្នារវាងអន្តរក្រសួង និងភាពស្វាហាប់នៃកិច្ចសហការអន្តរជាតិ។ ដែលទាំងអស់នេះសុទ្ធសឹងតែជាភារកិច្ចស្នូលដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ ការត្រៀមលក្ខណៈ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាសកម្មភាពបង្ការជាយុទ្ធសាស្ត្រដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចាត់ទុកជាអាទិភាពខ្ពស់បំផុត។ ដើម្បីបង្កើតឱ្យមានរបាំងការពារដ៏រឹងមាំសម្រាប់សង្គមជាតិទាំងមូល។ ក្នុងកិច្ចការដ៏មានសារៈសំខាន់នេះ ការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ដើរតួជាផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ ក្នុងការកំណត់ទិសដៅសម្រាប់គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានសកម្មភាពស្របគ្នា។ គោលនយោបាយទាំងនេះមិនមែនគ្រាន់តែជាការត្រៀមសម្រាប់ឆ្លើយតបនឹងគ្រោះអាសន្នប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាការបញ្ជ្រាបការគ្រប់គ្រងហានិភ័យទៅក្នុងគ្រប់វិស័យអភិវឌ្ឍន៍ជាតិ ចាប់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ រហូតដល់ការគ្រប់គ្រងធនធានទឹក។ ដែលជាការទប់ស្កាត់គ្រោះមហន្តរាយតាំងពីឫសគល់ និងកាត់បន្ថយការបាត់បង់ទ្រព្យសម្បត្តិសាធារណៈ។ បន្ថែមលើក្របខ័ណ្ឌគោលនយោបាយ ការកសាងសមត្ថភាពដល់មន្ត្រីនៅថ្នាក់ក្រោមជាតិ រាប់ចាប់ពីថ្នាក់ខេត្ត ស្រុក រហូតដល់កម្រិតឃុំ-សង្កាត់ គឺជាកិច្ចការដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ និងស៊ីជម្រៅបំផុត។ អាជ្ញាធរមូលដ្ឋានគឺជាអ្នកដែលដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋច្បាស់ជាងគេ និងជាកម្លាំងជួរមុខដែលត្រូវប្រឈមមុខនឹងគ្រោះថ្នាក់មុនគេបង្អស់។ ដូច្នេះការបណ្តុះបណ្តាលពួកគេលើបច្ចេកទេសគ្រប់គ្រងគ្រោះអាសន្ន និងវិធីសាស្ត្រវាយតម្លៃការខូចខាតឱ្យបានត្រឹមត្រូវ គឺជាការផ្តល់នូវអាវុធបញ្ញាដ៏មានតម្លៃ។ កាលណាថ្នាក់ដឹកនាំ និងមន្ត្រីមូលដ្ឋានមានជំនាញច្បាស់លាស់ក្នុងការព្យាករណ៍ស្ថានការណ៍ និងចេះចាត់ចែងធនធានបានល្អ វានឹងជួយកាត់បន្ថយភាពច្របូកច្របល់ក្នុងពេលមានវិបត្តិបានយ៉ាងច្រើន។ លើសពីនេះ សមត្ថភាពរបស់មន្ត្រីទាំងនោះ នឹងជួយឱ្យការផ្ដល់ជំនួយសង្គ្រោះដល់ជនរងគ្រោះប្រព្រឹត្តទៅបានចំគោលដៅ និងប្រកបដោយតម្លាភាពបំផុត។ ទន្ទឹមនឹងការកសាងសមត្ថភាពមនុស្ស ការកសាងប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ព្រមានទុកជាមុន ក៏ជាផ្នែកមួយដែលមិនអាចខ្វះបានឡើយ ក្នុងយុគសម័យឌីជីថលនេះ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសហការយ៉ាងដិតដល់ជាមួយស្ថាប័នជំនាញ។ ដើម្បីតាមដានរាល់បម្រែបម្រួលនៃធាតុអាកាស និងស្ថានភាពទឹកជំនន់យ៉ាងហ្មត់ចត់បំផុតតាមរយៈប្រព័ន្ធផ្កាយរណប និងស្ថានីយវាស់វែងនានា។ ការតាមដានព័ត៌មានឧតុនិយមនេះមានគោលបំណងធានាថា រាល់ការប្រែប្រួលដែលខុសប្រក្រតីនឹងត្រូវគេដឹងជាមុន។ ដើម្បីផ្សព្វផ្សាយព័ត៌មានព្រមានដល់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ការដឹងមុនត្រឹមតែប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃ អាចជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ និងការពារសត្វពាហណៈ ឬទ្រព្យសម្បត្តិសំខាន់ៗបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ដែលនេះគឺជាការឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃយន្តការបង្ការ។ លើសពីនេះទៅទៀត យន្តការនៃប្រព័ន្ធព្រមានទុកជាមុននេះ ត្រូវបានរៀបចំឡើងយ៉ាងស្អិតរមួតជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើបៗ និងបណ្តាញទូរស័ព្ទដៃ។ ដើម្បីឱ្យព័ត៌មានអាសន្នអាចជ្រាបចូលទៅដល់គ្រប់ខ្នងផ្ទះ ទោះបីជាស្ថិតនៅតំបន់ដាច់ស្រយាលបំផុតក៏ដោយ។ ការងារត្រៀមលក្ខណៈដែលធ្វើឡើងតាមរយៈការអប់រំ និងការផ្សព្វផ្សាយនេះ បានជួយឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរឥរិយាបថពីការរង់ចាំតែជំនួយមកជាការចេះការពារខ្លួនឯង និងគ្រួសារ ដែលជាគ្រឹះដ៏រឹងមាំនៃភាពធន់នៅក្នុងសហគមន៍។ ភាពជោគជ័យនៃដំណាក់កាលត្រៀមលក្ខណៈនេះ មិនត្រឹមតែអាស្រ័យលើមន្ត្រីជំនាញប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏អាស្រ័យលើការចូលរួមយ៉ាងសកម្មពីសាធារណជន ក្នុងការទទួលយកព័ត៌មាន និងការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដើម្បីរួមគ្នាបង្កើតជាសង្គមមួយដែលប្រកបដោយសុវត្ថិភាព និងមានស្ថិរភាពយូរអង្វែង។ សកម្មភាពទាំងអស់នេះបានបង្ហាញឱ្យឃើញថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមិនមែនដើរតួត្រឹមតែជាអ្នកសង្គ្រោះនៅពេលមានគ្រោះថ្នាក់កើតឡើងប៉ុណ្ណោះទេ។ ប៉ុន្តែគឺជាអ្នកច្នៃប្រឌិត និងជាអ្នករៀបចំផែនការការពារដ៏ហ្មត់ចត់បំផុត ដើម្បីធានាថាកម្ពុជានឹងមានការត្រៀមខ្លួនជានិច្ចចំពោះរាល់បញ្ហាប្រឈមដែលបង្កឡើងដោយធម្មជាតិ។ ការរួមបញ្ចូលគ្នារវាងការរៀបចំគោលនយោបាយកម្រិតខ្ពស់ ការពង្រឹងកម្លាំងមន្ត្រីមូលដ្ឋាន និងការប្រើប្រាស់បច្ចេកវិទ្យាព្រមានទុកជាមុន បានបង្កើតជាខ្សែការពារជួរមុខដ៏មានឥទ្ធិពល។ ដែលធ្វើឱ្យការគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជាកាន់តែមានភាពជឿនលឿន និងមានប្រសិទ្ធភាពខ្ពស់បំផុត។ នៅក្នុងបរិបទនៃវិបត្តិដែលបង្កឡើងដោយគ្រោះមហន្តរាយផ្សេងៗ យន្តការឆ្លើយតបក្នុងពេលមានអាសន្នរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គឺជាសសរស្តម្ភដ៏មានឥទ្ធិពលបំផុតក្នុងការការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ បេសកកម្មជួរមុខដែលត្រូវបានចាត់ទុកថាជាអាទិភាពខ្ពស់បំផុត គឺការដឹកនាំបញ្ជាការលើប្រតិបត្តិការរុករក និងសង្គ្រោះជនរងគ្រោះ ដែលទាមទារឱ្យមានការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ និងរហ័សទាន់ចិត្តបំផុតពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់។ ក្នុងស្ថានភាពដែលគ្រោះទឹកជំនន់កំពុងយាយីយ៉ាងខ្លាំង ឬមានការបំផ្លិចបំផ្លាញដោយខ្យល់កន្ត្រាក់ខ្លាំងក្លា គណៈកម្មាធិការជាតិត្រូវដើរតួជាមជ្ឈមណ្ឌលបញ្ជារួម។ ដើម្បីកៀងគរកម្លាំងចម្រុះពីគ្រប់វិស័យ រួមមានកងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ ឱ្យចុះអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាព។ ប្រតិបត្តិការទាំងនេះមិនត្រឹមតែតម្រូវឱ្យមានភាពក្លាហាន និងជំនាញបច្ចេកទេសប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងត្រូវការការចាត់ចែងមធ្យោបាយដឹកជញ្ជូនឱ្យបានគ្រប់ជ្រុងជ្រោយ ដូចជាទូក អូប័រ និងក្នុងករណីចាំបាច់បំផុតគឺការប្រើប្រាស់ឧទ្ធម្ភាគចក្រ។ ដើម្បីធានាថាជនរងគ្រោះដែលស្ថិតនៅតំបន់ដាច់ស្រយាលបំផុតក៏ទទួលបានការសង្គ្រោះដោយមិនទុកឱ្យនរណាម្នាក់រងគ្រោះថ្នាក់ដោយឯកោនោះឡើយ។ ស្របពេលជាមួយគ្នានឹងប្រតិបត្តិការសង្គ្រោះជីវិត ការចាត់ចែង និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ គឺជាកិច្ចការងារមនុស្សធម៌ដ៏ស្មុគស្មាញដែលត្រូវអនុវត្តក្នុងល្បឿនយ៉ាងលឿនបំផុត ដើម្បីដោះស្រាយបញ្ហាជីវភាពចំពោះមុខរបស់ជនរងគ្រោះ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានភារកិច្ចស្នូលក្នុងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងបែងចែកស្បៀងអាហារ សម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ក៏ដូចជាថ្នាំសង្កូវ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតាមមជ្ឈមណ្ឌលជម្លៀស ឬទីទួលសុវត្ថិភាពនានា។ ការងារនេះតម្រូវឱ្យមានការគ្រប់គ្រងឃ្លាំងស្តុកយុទ្ធសាស្ត្រជាតិឱ្យមានប្រសិទ្ធភាព និងការសម្របសម្រួលយ៉ាងស្អិតរមួតជាមួយកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា។ ដើម្បីធានាថាស្បៀងអាហារ និងសម្ភារៈសង្គ្រោះអាចទៅដល់ដៃអ្នកដែលរងគ្រោះពិតប្រាកដដោយយុត្តិធម៌ និងតម្លាភាព។ ការផ្ដល់ជំនួយទាន់ពេលវេលានេះ មិនត្រឹមតែជួយសម្រាលការលំបាកផ្នែករូបរាងកាយ និងកាត់បន្ថយការរីករាលដាលនៃជំងឺដង្កាត់ផ្សេងៗក្នុងពេលមានអាសន្នប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាថ្នាំទិព្វសម្រាប់ព្យាបាលផ្លូវចិត្ត និងផ្តល់កម្លាំងចិត្តដ៏រឹងមាំដល់ប្រជាពលរដ្ឋឱ្យមានសង្ឃឹមឡើងវិញក្នុងគ្រាដ៏លំបាកបំផុតនៃជីវិត។ ក្រៅពីការជួយសង្គ្រោះ និងការផ្តល់ជំនួយដែលមើលឃើញផ្ទាល់ភ្នែក យន្តការនៃការចុះពិនិត្យ និងការវាយតម្លៃតម្រូវការជាក់ស្តែងនៅតាមតំបន់រងគ្រោះ គឺជាផ្នែកបច្ចេកទេសដ៏សំខាន់ដែលកំណត់ពីជោគជ័យនៃផែនការស្តារឡើងវិញក្នុងរយៈពេលវែង។ មន្ត្រីជំនាញរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវចុះធ្វើការផ្ទាល់នៅតាមទីដែលរងគ្រោះ។ ដើម្បីសិក្សាស្រាវជ្រាវ និងវាយតម្លៃលើទំហំនៃការខូចខាតជាក់ស្តែងដែលបង្កឡើងដោយគ្រោះមហន្តរាយ ទាំងផ្នែកផលដំណាំកសិកម្ម សត្វពាហណៈ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់ៗដូចជាផ្លូវថ្នល់ ស្ពាន និងសាលារៀនជាដើម។ ទិន្នន័យដែលប្រមូលបានយ៉ាងល្អិតល្អន់ទាំងនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏មានតម្លៃបំផុតសម្រាប់រៀបចំជារបាយការណ៍យុទ្ធសាស្ត្រ។ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលក្នុងការស្នើសុំកញ្ចប់ថវិកាអន្តរាគមន៍ និងការរៀបចំធនធានបច្ចេកទេសឱ្យបានចំគោលដៅ។ ការវាយតម្លៃដែលមានភាពសុក្រឹត និងច្បាស់លាស់ ជួយឱ្យរដ្ឋាភិបាលអាចសម្រេចចិត្តបានត្រឹមត្រូវក្នុងការបែងចែកកញ្ចប់ថវិកាជាតិ។ ដើម្បីស្តារសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋឡើងវិញ និងធានាថាធនធានទាំងនោះត្រូវបានប្រើប្រាស់ចំកន្លែងដែលរងគ្រោះធ្ងន់ធ្ងរជាងគេ និងត្រូវការចាំបាច់បំផុត។ ជាសង្ខេបមកវិញ ប្រតិបត្តិការឆ្លើយតបក្នុងពេលមានអាសន្នរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គឺជាសកម្មភាពរួមបញ្ចូលគ្នារវាងកម្លាំងកាយនៃកងសង្គ្រោះ ទឹកចិត្តមនុស្សធម៌នៃការផ្តល់ជំនួយ និងការវិភាគបែបវិទ្យាសាស្ត្រលើការខូចខាត។ ភាពជោគជ័យនៃដំណាក់កាលឆ្លើយតបនេះ មិនត្រឹមតែអាស្រ័យលើការរៀបចំបញ្ជាការដ្ឋានរួមដែលមានភាពរហ័សរហួនប៉ុណ្ណោះទេ។ ប៉ុន្តែក៏អាស្រ័យលើកិច្ចសហការយ៉ាងរលូនរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលធ្វើឱ្យការគ្រប់គ្រងវិបត្តិមានសណ្ដាប់ធ្នាប់ល្អ។ សកម្មភាពប្រកបដោយការទទួលខុសត្រូវខ្ពស់ទាំងអស់នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ស្ថាប័នជាតិចំពោះសុខុមាលភាពប្រជាជន។ ដែលមិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សក្នុងគ្រាអាសន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទប់ស្កាត់ការធ្លាក់ចុះនៃសេដ្ឋកិច្ចគ្រួសារ និងសហគមន៍ដែលរងគ្រោះ ឱ្យអាចងើបឈរឡើងវិញបានយ៉ាងរឹងមាំក្រោយពេលមហន្តរាយបានកន្លងផុតទៅ។ ដំណាក់កាលនៃការស្ដារឡើងវិញ និងការកសាងឡើងវិញក្រោយគ្រោះមហន្តរាយ គឺជាកិច្ចការយុទ្ធសាស្ត្រដ៏សំខាន់ដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវយកចិត្តទុកដាក់បំផុត។ កិច្ចការនេះមានគោលបំណងនាំយកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យត្រឡប់មករកភាពប្រក្រតីវិញ និងកសាងសហគមន៍ឱ្យកាន់តែប្រសើរជាងមុន។ បេសកកម្មចម្បងក្នុងដំណាក់កាលនេះ គឺការរៀបចំផែនការស្តារហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ដូចជាផ្លូវថ្នល់ដែលត្រូវបានកាត់ផ្ដាច់ដោយទឹកជំនន់ ស្ពានដែលបាក់ស្រុត សាលារៀន និងមណ្ឌលសុខភាពដែលរងការបំផ្លិចបំផ្លាញ។ ការស្តារឡើងវិញនូវសម្បត្តិសាធារណៈទាំងនេះមិនមែនត្រឹមតែជាការជួសជុលឱ្យដូចដើមនោះទេ ប៉ុន្តែគឺជាការអនុវត្តតាមគោលការណ៍ កសាងឱ្យប្រសើរជាងមុន។ ដើម្បីធានាថាហេដ្ឋារចនាសម្ព័ន្ធថ្មីនឹងមានភាពធន់កាន់តែខ្លាំងចំពោះគ្រោះមហន្តរាយដែលអាចកើតមាននាពេលអនាគត។ ស្របពេលជាមួយនឹងការជួសជុលសំណង់រូបវន្ត ការស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគឺជាអាទិភាពដែលមិនអាចមើលរំលងបានឡើយ។ ព្រោះគ្រោះមហន្តរាយតែងតែបន្សល់ទុកនូវការបាត់បង់មុខរបរ និងផលដំណាំដែលជាប្រភពចំណូលតែមួយគត់របស់គ្រួសារកសិករ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ ដើម្បីផ្តល់នូវពូជស្រូវ ពូជដំណាំ និងបច្ចេកទេសកសិកម្មថ្មីៗដល់កសិករដែលបានបាត់បង់ទិន្នផល។ លើសពីនេះ ការងារនេះក៏រួមបញ្ចូលនូវការស្តារឡើងវិញនូវផ្នែកផ្លូវចិត្ត និងសុខុមាលភាពសង្គម ដោយធានាថាគ្រួសារដែលរងគ្រោះបំផុតទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ឬសម្ភារៈដើមទុនដើម្បីចាប់ផ្តើមអាជីវកម្មខ្នាតតូចឡើងវិញ។ ដែលជាគ្រឹះដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រដែលបង្កឡើងដោយគ្រោះធម្មជាតិ និងការពារកុំឱ្យប្រជាពលរដ្ឋធ្លាក់ក្នុងវិបត្តិបំណុលក្រោយគ្រោះមហន្តរាយ។ ដើម្បីឱ្យការស្តារឡើងវិញប្រព្រឹត្តទៅបានចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ការងារវិភាគទិន្នន័យ និងការបូកសរុបរបាយការណ៍ខូចខាតគឺជាកិច្ចការបច្ចេកទេសដែលតម្រូវឱ្យមានភាពសុក្រឹត និងវិជ្ជាជីវៈខ្ពស់បំផុត។ មន្ត្រីជំនាញរបស់គណៈកម្មាធិការជាតិត្រូវធ្វើការចងក្រងទិន្នន័យដែលប្រមូលបានពីគ្រប់មូលដ្ឋានដែលរងគ្រោះ។ រួចធ្វើការវិភាគស៊ីជម្រៅលើទំហំនៃការខាតបង់សេដ្ឋកិច្ចសរុប និងការប៉ាន់ប្រមាណលើតម្រូវការថវិកាចាំបាច់សម្រាប់ការស្តារឡើងវិញឱ្យមានតុល្យភាព។ របាយការណ៍លម្អិតទាំងនេះដើរតួជាឯកសារយុទ្ធសាស្ត្រសម្រាប់ដាក់ជូនរាជរដ្ឋាភិបាល។ ដើម្បីធ្វើការសម្រេចចិត្តលើការបែងចែកកញ្ចប់ថវិកាជាតិ និងសម្រាប់ធ្វើការតស៊ូមតិជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ រួមមានអង្គការសហប្រជាជាតិ និងធនាគារពិភពលោក ក្នុងការស្វែងរកជំនួយបច្ចេកទេស និងហិរញ្ញប្បទានបន្ថែមសម្រាប់គម្រោងស្តារឡើងវិញខ្នាតធំ។ លើសពីនេះទៅទៀត ការវិភាគទិន្នន័យក្រោយគ្រោះមហន្តរាយក៏ផ្តល់នូវមេរៀន និងបទពិសោធន៍ដ៏មានតម្លៃសម្រាប់យកមកកែសម្រួល និងធ្វើបច្ចុប្បន្នភាពលើគោលនយោបាយគ្រប់គ្រងគ្រោះមហន្តរាយនាពេលអនាគតផងដែរ។ តាមរយៈការយល់ដឹងពីចំណុចខ្សោយបច្ចេកទេស ឬកង្វះខាតក្នុងយន្តការឆ្លើយតបដែលបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរ។ គណៈកម្មាធិការជាតិអាចរៀបចំវិធានការការពារឱ្យកាន់តែរឹងមាំ និងកែលម្អប្រព័ន្ធព្រមានទុកជាមុនឱ្យកាន់តែមានប្រសិទ្ធភាព និងភាពជឿជាក់។ ដូច្នេះហើយ ដំណាក់កាលនៃការស្តារឡើងវិញ និងការវិភាគទិន្នន័យ មិនត្រឹមតែជាការបញ្ចប់នៃវដ្តគ្រោះមហន្តរាយមួយប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាការចាប់ផ្តើមនៃការកសាងសង្គមមួយដែលមានភាពវៃឆ្លាត ភាពធន់ និងការយល់ដឹងកាន់តែខ្ពស់។ ដើម្បីធានាបាននូវការអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព និងសុវត្ថិភាពសម្រាប់ប្រជាជនគ្រប់រូបទូទាំងព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពដែលបានរៀបរាប់ខាងលើនេះសបញ្ជាក់ឱ្យឃើញថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយគឺជាស្ថាប័នដែលមិនត្រឹមតែធ្វើការងារសង្គ្រោះនៅចំពោះមុខប៉ុណ្ណោះទេ។ ប៉ុន្តែគឺជាអ្នកគិតគូរពីអនាគត និងស្ថិរភាពយូរអង្វែងរបស់ជាតិ។ តាមរយៈការរួមបញ្ចូលគ្នារវាងការស្តារហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ជីវភាព និងការវិភាគទិន្នន័យបែបវិទ្យាសាស្ត្រ។ កម្ពុជានឹងអាចប្រែក្លាយបញ្ហាប្រឈមដែលបង្កឡើងដោយគ្រោះធម្មជាតិ ឱ្យទៅជាឱកាសក្នុងការកសាងមូលដ្ឋានគ្រឹះសង្គមឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពការពារខ្លួនកាន់តែប្រសើរឡើងពីមួយជំនាន់ទៅមួយជំនាន់។